ព្រៃឈើគឺជាសម្បត្តិធម្មជាតិដ៏មហាសាលដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិគ្រប់រូប។ព្រៃឈើគឺជាសម្បត្តិធម្មជាតិដ៏មហាសាលដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សជាតិគ្រប់រូប។ វត្តមាននៃព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីឱ្យមានស្ថិរភាព។ ព្រៃឈើផ្តល់នូវអត្ថប្រយោជន៍ជាច្រើនរាប់មិនអស់ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងការការពារគ្រោះធម្មជាតិផ្សេងៗ។ បញ្ហាទឹកជំនន់ គឺជាក្តីបារម្ភដ៏ធំមួយដែលតែងតែយាយីដល់ការរស់នៅរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជា។ តួនាទីធម្មជាតិរបស់ព្រៃឈើ គឺជាខែលការពារដ៏រឹងមាំបំផុតក្នុងការកាត់បន្ថយគ្រោះមហន្តរាយពីទឹកជំនន់។ ស្លឹកឈើ និងមែកឈើដែលដុះប្រទាក់ក្រឡាគ្នាមានតួនាទីដូចជាឆត្រដ៏ធំសម្រាប់ការពារផ្ទៃដី។ នៅពេលដែលមានភ្លៀងធ្លាក់ចុះមកយ៉ាងខ្លាំងខ្លាព្រៃឈើជួយរារាំងមិនឱ្យដំណក់ទឹកប៉ះដីដោយផ្ទាល់។នៅពេលដែលមានភ្លៀងធ្លាក់ចុះមកយ៉ាងខ្លាំងខ្លាព្រៃឈើជួយរារាំងមិនឱ្យដំណក់ទឹកប៉ះដីដោយផ្ទាល់។ ដំណក់ទឹកភ្លៀងត្រូវបានពន្យឺតល្បឿនដោយសារការទប់ទល់របស់មែកឈើ និងស្លឹកឈើមុននឹងធ្លាក់ដល់ដី។ ដំណើរការនេះជួយកាត់បន្ថយសម្ពាធទឹកដែលហូរចុះមកដីភ្លាមៗនិងកាត់បន្ថយការជន់ជោរនៅតាមស្ទឹង។ដំណើរការនេះជួយកាត់បន្ថយសម្ពាធទឹកដែលហូរចុះមកដីភ្លាមៗនិងកាត់បន្ថយការជន់ជោរនៅតាមស្ទឹង។ ទឹកភ្លៀងដែលធ្លាក់មកសន្សឹមៗជួយឱ្យដីមានពេលវេលាគ្រប់គ្រាន់ក្នុងការរៀបចំខ្លួនទទួលយកទឹកភ្លៀង។ ដីព្រៃឈើមានលក្ខណៈធូរនិងមានសារធាតុសរីរាង្គពីស្លឹកឈើរលួយដែលងាយនឹងបឺតស្រូបយកជាតិទឹក។ដីព្រៃឈើមានលក្ខណៈធូរនិងមានសារធាតុសរីរាង្គពីស្លឹកឈើរលួយដែលងាយនឹងបឺតស្រូបយកជាតិទឹក។ សមត្ថភាពបឺតស្រូបទឹករបស់ដីព្រៃមានប្រសិទ្ធភាពខ្ពស់ដូចទៅនឹងប៉ុងសម្រាប់ជក់ទឹកពីខាងលើ។ ឫសឈើដែលដុះចាក់ស្រែះក្នុងដីបានបង្កើតជាប្រហោងតូចៗជាច្រើនសម្រាប់ឱ្យទឹកជ្រាបចូលបានជ្រៅ។ ទឹកភ្លៀងត្រូវបានរក្សាទុកនៅក្នុងអាងទឹកក្រោមដីជាជាងការហូរគគុកនៅលើផ្ទៃដីដែលបង្កជាគ្រោះថ្នាក់។ ការរក្សាទឹកទុកក្នុងដីបានល្អជួយកាត់បន្ថយបរិមាណទឹកដែលត្រូវហូរទៅចាក់បំពេញទន្លេក្នុងពេលតែមួយ។ ដើមឈើនិងឫសឈើដែលដុះនៅលើដីគឺជាឧបសគ្គធម្មជាតិសម្រាប់រារាំងល្បឿនទឹកហូរលើផ្ទៃដី។ដើមឈើនិងឫសឈើដែលដុះនៅលើដីគឺជាឧបសគ្គធម្មជាតិសម្រាប់រារាំងល្បឿនទឹកហូរលើផ្ទៃដី។ កម្ទេចស្លឹកឈើដែលជ្រុះរាយប៉ាយនៅលើដីជួយទប់ទឹកមិនឱ្យហូរលឿនពេកឆ្ពោះទៅកាន់តំបន់ទំនាប។ នៅពេលដែលទឹកមានល្បឿនយឺត វាមិនមានកម្លាំងខ្លាំងក្លាក្នុងការបំផ្លិចបំផ្លាញផ្ទះសម្បែង ឬភូមិស្រុកឡើយ។ ល្បឿនទឹកហូរដែលត្រូវបានកាត់បន្ថយដោយព្រៃឈើជួយឱ្យប្រព័ន្ធបង្ហូរទឹកធម្មជាតិដំណើរការបានល្អ។ ការមានរបាំងព្រៃឈើជួយឱ្យទឹកហូរទៅតាមទិសដៅដែលកំណត់ដោយមិនបង្កជាការលិចលង់ភ្លាមៗ។ ឫសឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការចងភ្ជាប់ដីឱ្យជាប់គ្នាដើម្បីកាត់បន្ថយការបាក់ដី។ ការការពារការហូរច្រោះដីជួយកាត់បន្ថយបរិមាណដីល្បាប់ដែលត្រូវហូរចូលទៅក្នុងបាតទន្លេ ឬបឹង។ ប្រសិនបើគ្មានព្រៃឈើទេ នោះដីនឹងហូរទៅចាក់បំពេញប្រភពទឹកឱ្យកាន់តែគោករាក់ទៅៗជាលំដាប់។ ប្រភពទឹកដែលគោករាក់មិនអាចផ្ទុកទឹកបានច្រើនឡើយ និងងាយនឹងបង្កឱ្យមានទឹកជំនន់ជន់លិច។ ព្រៃឈើជួយរក្សារូបរាងរបស់ទន្លេនិងស្ទឹងឱ្យមានជម្រៅជ្រៅសម្រាប់ផ្ទុកទឹកបានយ៉ាងច្រើនលើសលប់។ព្រៃឈើជួយរក្សារូបរាងរបស់ទន្លេនិងស្ទឹងឱ្យមានជម្រៅជ្រៅសម្រាប់ផ្ទុកទឹកបានយ៉ាងច្រើនលើសលប់។ ដើមឈើប្រៀបដូចជាម៉ាស៊ីនបូមទឹកពីក្នុងដីតាមរយៈដំណើរការបញ្ចេញចំហាយទឹកទៅក្នុងបរិយាកាស។ តាមរយៈការធ្វើរស្មីសំយោគ ដើមឈើបឺតស្រូបយកជាតិទឹកពីក្នុងដីយកមកប្រើប្រាស់ជាប្រចាំ។ ដំណើរការបញ្ចេញចំហាយទឹកនេះជួយធ្វើឱ្យដីមានកន្លែងទំនេរជានិច្ចសម្រាប់ទទួលទឹកភ្លៀងថ្មី។ ដីដែលត្រូវបានបូមទឹកចេញដោយដើមឈើអាចមានសមត្ថភាពផ្ទុកទឹកភ្លៀងដែលនឹងធ្លាក់មកទៀត។ ការគ្រប់គ្រងកម្រិតសំណើមក្នុងដីដោយព្រៃឈើជួយកាត់បន្ថយហានិភ័យនៃគ្រោះទឹកជំនន់បានយ៉ាងច្រើន។ ព្រៃឈើជួយកែប្រែស្ថានភាពធាតុអាកាសឱ្យមានភាពត្រជាក់ត្រជុំ និងកាត់បន្ថយភាពរាំងស្ងួត។ ការរក្សាព្រៃឈើ គឺជាការរក្សានូវប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ សហគមន៍ដែលស្ថិតនៅក្បែរតំបន់ព្រៃឈើតែងតែមានសុវត្ថិភាពខ្ពស់ពីការយាយីនៃគ្រោះធម្មជាតិ។ ការយល់ដឹងពីតម្លៃនៃព្រៃឈើ គឺជាកត្តាចាំបាច់បំផុតសម្រាប់ប្រជាជនគ្រប់រូបក្នុងការរួមគ្នាការពារ។ យើងត្រូវរួមគ្នាដាំដើមឈើឡើងវិញដើម្បីស្តារឡើងវិញនូវតុល្យភាពធម្មជាតិដែលបានបាត់បង់។ ការបាត់បង់ព្រៃឈើនឹងនាំមកនូវមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន។ រាជរដ្ឋាភិបាលកម្ពុជាតែងតែជំរុញឱ្យមានការការពារព្រៃឈើដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ ការអភិរក្សព្រៃឈើ គឺជាកិច្ចការងារចម្បងដែលទាមទារឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់។ យើងទាំងអស់គ្នាត្រូវយល់ថាព្រៃឈើគឺជាជីវិត និងជាមរតកសម្រាប់កូនចៅជំនាន់ក្រោយ។ ការការពារព្រៃឈើនៅថ្ងៃនេះ គឺជាការការពារសុវត្ថិភាព និងសេចក្តីសុខរបស់គ្រួសារយើងគ្រប់គ្នា។ សូមចូលរួមថែរក្សា និងការពារព្រៃឈើដើម្បីពិភពលោកមួយដែលគ្មានគ្រោះមហន្តរាយធម្មជាតិ។ ព្រៃឈើដែលមានសុខភាពល្អនឹងផ្តល់មកវិញនូវខ្យល់អាកាសបរិសុទ្ធ និងទឹកដីដ៏មានជីជាតិ។ ស្មារតីនៃការស្រឡាញ់ធម្មជាតិគួរតែត្រូវបានបណ្តុះបណ្តាលចាប់ពីកុមារភាពទៅក្នុងស្រទាប់យុវជន។ ការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋល្អគ្រប់រូបក្នុងសង្គម។ ព្រៃឈើ គឺជាធនធានដែលមិនអាចជំនួសបានដោយបច្ចេកវិទ្យាទំនើបណាមួយនៅក្នុងពិភពលោកឡើយ។ ព្រៃឈើជួយរក្សាដីឱ្យមានជីជាតិសម្រាប់បម្រើដល់វិស័យកសិកម្ម និងការដាំដុះផ្សេងៗ។ ការកាប់បំផ្លាញព្រៃឈើគឺជាការបំផ្លាញជម្រកសត្វព្រៃ និងជីវៈចម្រុះដ៏មានតម្លៃរបស់ជាតិ។ ប្រសិនបើព្រៃឈើត្រូវបានបំផ្លាញអស់ នោះគ្រោះទឹកជំនន់នឹងវាយលុកកាន់តែខ្លាំងឡើងៗ។ ជីវភាពរបស់ប្រជាកសិករនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរប្រសិនបើប្រព័ន្ធធារាសាស្ត្រធម្មជាតិបាត់បង់។ ការការពារព្រៃឈើជួយកាត់បន្ថយការចំណាយលើការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធក្រោយទឹកជំនន់។ យើងត្រូវចងចាំថាធម្មជាតិផ្តល់ឱ្យយើងច្រើនណាស់ ដូច្នេះយើងត្រូវចេះថែរក្សាធម្មជាតិវិញ។ ការដាំដើមឈើមួយដើមនៅថ្ងៃនេះ គឺជាការជួយសង្គ្រោះផែនដីសម្រាប់ថ្ងៃស្អែក និងទៅថ្ងៃអនាគត។ ព្រៃឈើជួយទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្ត និងបង្កើតចំណូលដល់ប្រជាជនក្នុងតំបន់។ ការអភិវឌ្ឍដែលមិនមានការការពារព្រៃឈើ គឺជាការអភិវឌ្ឍដែលមិនមានភាពរឹងមាំយូរអង្វែង។ យើងម្នាក់ៗអាចចាប់ផ្តើមផ្លាស់ប្តូរបានតាមរយៈការមិនប្រើប្រាស់ផលិតផលដែលបំផ្លាញព្រៃឈើ។ ការគោរពច្បាប់ការពារព្រៃឈើ គឺជាការបង្ហាញពីភាពថ្លៃថ្នូរ និងការស្រឡាញ់ជាតិមាតុភូមិ។ ការចូលរួមសម្អាតបរិស្ថានជុំវិញតំបន់ព្រៃឈើក៏ជាចំណែកមួយក្នុងការថែរក្សាធម្មជាតិផងដែរ។ ព្រៃឈើជួយធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីមានភាពរឹងមាំ និងអាចស៊ូទ្រាំនឹងការប្រែប្រួលអាកាសធាតុ។ យើងមិនត្រូវមើលរំលងសូម្បីតែដើមឈើតូចមួយដើមដែលកំពុងដុះនៅក្នុងសហគមន៍របស់យើងឡើយ។ ការយល់ដឹងពីតួនាទីព្រៃឈើក្នុងការបង្ការទឹកជំនន់នឹងជួយឱ្យយើងមានផែនការរស់នៅបានល្អ។ រដូវវស្សានឹងមិនមែនជាការព្រួយបារម្ភទៀតទេ ប្រសិនបើយើងមានព្រៃឈើគ្រប់គ្រាន់ដើម្បីទប់ទល់។ ការរួមកម្លាំងគ្នាការពារព្រៃឈើ គឺជាការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រជាជាតិកម្ពុជា។ ព្រៃឈើ គឺជាមិត្តដ៏ល្អបំផុតរបស់មនុស្សជាតិនៅក្នុងការតស៊ូប្រឆាំងនឹងគ្រោះធម្មជាតិ។ ការការពារព្រៃឈើមិនមែនជាការងាររបស់បុគ្គលម្នាក់ឡើយ ប៉ុន្តែជាការងាររបស់យើងទាំងអស់គ្នា។ យើងត្រូវមានមោទនភាពចំពោះធនធានធម្មជាតិដ៏សម្បូរបែបដែលកម្ពុជាមាននាពេលបច្ចុប្បន្ន។ ការបង្កើតតំបន់អភិរក្សព្រៃឈើជួយធានាថាធម្មជាតិនឹងនៅគង់វង្សជាមួយយើងជារៀងរហូត។ យុទ្ធនាការដាំដើមឈើជារៀងរាល់ឆ្នាំជួយបង្កើនផ្ទៃដីបៃតង និងជួយឱ្យបរិស្ថានស្រស់បំព្រង។ ព្រៃឈើផ្តល់ម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់សម្រាកកាយ និងចិត្តពីភាពនឿយហត់ក្នុងជីវិត។ ការស្តារព្រៃឈើឡើងវិញនៅតាមដងទន្លេ គឺជាយុទ្ធសាស្ត្រដ៏ល្អបំផុតដើម្បីបង្ការទឹកជំនន់។ យើងត្រូវតែបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលនាំឱ្យប៉ះពាល់ដល់ស្ថិរភាពនៃព្រៃឈើ។ ការអប់រំអំពីបរិស្ថានគួរតែត្រូវបានបញ្ចូលទៅក្នុងគ្រប់កម្មវិធីសិក្សាដើម្បីបណ្តុះស្មារតីក្មេងៗ។ ព្រៃឈើ គឺជាកេរដំណែលតាំងពីដូនតាដែលយើងត្រូវមានកាតព្វកិច្ចផ្ទេរទៅឱ្យមនុស្សជំនាន់ក្រោយ។ ការប្រើប្រាស់ធនធានព្រៃឈើដោយឆ្លាតវៃនឹងជួយឱ្យយើងរស់នៅប្រកបដោយសេចក្តីសុខ។ សុខភាពរបស់មនុស្សមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសុខភាពរបស់ព្រៃឈើ និងបរិស្ថាន។ ព្រៃឈើជួយស្រូបយកឧស្ម័នកាបូនិចដែលជាមូលហេតុបង្កឱ្យមានការឡើងកម្ដៅនៃភពផែនដី។ ការថយចុះនៃផ្ទៃដីព្រៃឈើ គឺជាការកើនឡើងនៃហានិភ័យគ្រោះធម្មជាតិដែលមិនអាចស្មានដល់។ យើងត្រូវចេះចែករំលែកចំណេះដឹងអំពីសារៈសំខាន់នៃព្រៃឈើទៅកាន់មនុស្សជុំវិញខ្លួន។ ការសហការរវាងសហគមន៍ និងអាជ្ញាធរ គឺជាសោរគ្រឹះនៃការការពារព្រៃឈើឱ្យមានប្រសិទ្ធភាព។ ព្រៃឈើជួយរក្សាសីតុណ្ហភាពដីឱ្យសមស្របសម្រាប់រុក្ខជាតិ និងសត្វល្អិតដែលមានប្រយោជន៍។ ការបាត់បង់ព្រៃឈើបង្កឱ្យមានការប្រែប្រួលរបបទឹកភ្លៀងដែលប៉ះពាល់ដល់ការធ្វើកសិកម្ម។ យើងត្រូវមានជំនឿចិត្តថា ការរួមគ្នាការពារព្រៃឈើនឹងនាំមកនូវភាពជោគជ័យដ៏អស្ចារ្យ។ ការការពារព្រៃឈើ គឺជាការការពារសន្តិសុខស្បៀង និងការរស់រានមានជីវិតរបស់មនុស្ស។ ព្រៃឈើផ្តល់ឱ្យយើងនូវឱសថបុរាណសម្រាប់ព្យាបាលជំងឺផ្សេងៗដែលកើតមានលើមនុស្ស។ ការសិក្សាស្រាវជ្រាវអំពីព្រៃឈើជួយឱ្យយើងរកឃើញវិធីសាស្ត្រថ្មីៗក្នុងការការពារបរិស្ថាន។ យើងត្រូវផ្តល់តម្លៃដល់អ្នកដែលបានលះបង់កម្លាំងកាយចិត្តក្នុងការការពារព្រៃឈើជាតិ។ ការចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តដើម្បីបរិស្ថាន គឺជាទង្វើដ៏ប្រពៃ និងគួរឱ្យកោតសរសើរ។ ព្រៃឈើជួយបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិដែលទាក់ទាញមនុស្សឱ្យមកកម្សាន្ត។ ការរក្សាព្រៃឈើ គឺជាការរក្សានូវអត្តសញ្ញាណនៃទឹកដីដ៏ស្រស់បំព្រងរបស់យើងគ្រប់គ្នា។ យើងត្រូវតែមានវិធានការតឹងរ៉ឹងចំពោះអ្នកដែលបំផ្លាញសម្បត្តិធម្មជាតិរបស់សាធារណៈ។ ការអភិវឌ្ឍបៃតង គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អនាគតនៃប្រទេសកម្ពុជាដ៏រុងរឿង។ ព្រៃឈើ គឺជាបេះដូងនៃផែនដីដែលយើងត្រូវតែថែរក្សាឱ្យបានល្អបំផុតតាមដែលអាចធ្វើបាន។ ការយល់ដឹងពីទំនាក់ទំនងរវាងព្រៃឈើ និងទឹកជំនន់ជួយឱ្យយើងត្រៀមខ្លួនបានរួចរាល់។ យើងត្រូវបន្តសកម្មភាពដាំដើមឈើឱ្យបានកាន់តែច្រើននៅតាមទីសាធារណៈ និងផ្ទះសម្បែង។ ការការពារព្រៃឈើ គឺជាការវិនិយោគដ៏ចំណេញបំផុតសម្រាប់សុវត្ថិភាពនៃជីវិតមនុស្ស។ ព្រៃឈើផ្តល់នូវសម្រស់ធម្មជាតិដែលធ្វើឱ្យចិត្តមនុស្សមានភាពស្ងប់សុខ និងសប្បាយរីករាយ។ យើងត្រូវរៀនរស់នៅដោយសុខដុមរមនាជាមួយធម្មជាតិដើម្បីជៀសផុតពីគ្រោះមហន្តរាយ។ ការប្តេជ្ញាចិត្តរួមគ្នាការពារព្រៃឈើនឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការផ្លាស់ប្តូរ។ ព្រៃឈើជួយកាត់បន្ថយឥទ្ធិពលនៃខ្យល់ព្យុះដែលបង្កការខូចខាតដល់ទ្រព្យសម្បត្តិ។ ការរក្សាព្រៃឈើឱ្យនៅគង់វង្ស គឺជាការបង្ហាញពីការទទួលខុសត្រូវចំពោះពិភពលោក។ យើងត្រូវតែរួមគ្នាបញ្ឈប់ការទន្ទ្រានយកដីព្រៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយខុសច្បាប់។ ព្រៃឈើ គឺជាប្រភពនៃជីវិតដែលមិនចេះរីងស្ងួតប្រសិនបើយើងចេះថែរក្សា និងបង្កើន។ ការគោរពធម្មជាតិ គឺជាការគោរពខ្លួនឯង និងការគោរពដល់អនាគតរបស់កូនចៅជំនាន់ក្រោយ។ យើងត្រូវតែមានក្តីសង្ឃឹម និងសកម្មភាពជាក់ស្តែងក្នុងការស្តារផ្ទៃដីព្រៃឈើឡើងវិញ។ ព្រៃឈើជួយឱ្យមានតុល្យភាពនៃវដ្តទឹកដែលធានាឱ្យមានទឹកប្រើប្រាស់គ្រប់រដូវកាល។ ការការពារព្រៃឈើ គឺជាការការពារសេចក្តីថ្លៃថ្នូរ និងភាពសម្បូរសប្បាយនៃមាតុភូមិ។ យើងត្រូវរួមគ្នាបង្កើតពិភពលោកបៃតងសម្រាប់មនុស្សជាតិគ្រប់រូបរស់នៅដោយសុខសាន្ត។យើងត្រូវរួមគ្នាបង្កើតពិភពលោកបៃតងសម្រាប់មនុស្សជាតិគ្រប់រូបរស់នៅដោយសុខសាន្ត។ ព្រៃឈើ គឺជាកម្លាំងចលករនៃធម្មជាតិដែលជួយការពារផែនដីពីការបំផ្លិចបំផ្លាញផ្សេងៗ។ ការថែរក្សាព្រៃឈើ គឺជាការរក្សានូវក្តីសង្ឃឹមសម្រាប់មនុស្សជាតិនៅទូទាំងសកលលោក។ យើងត្រូវចងចាំថាគ្មានអ្វីអាចជំនួសព្រៃឈើបានឡើយក្នុងកិច្ចការការពារទឹកជំនន់។ ការយល់ដឹងកាន់តែច្បាស់អំពីតួនាទីព្រៃឈើនឹងនាំឱ្យមានសកម្មភាពការពារកាន់តែខ្លាំង។ ព្រៃឈើ គឺជាសម្បត្តិរួមដែលយើងត្រូវមានភារកិច្ចថែរក្សាការពារទាំងអស់គ្នាជាធ្លុងមួយ។ ការចូលរួមរបស់យុវជនក្នុងកិច្ចការបរិស្ថាន គឺជាក្តីសង្ឃឹមថ្មីសម្រាប់ការការពារព្រៃឈើ។ យើងត្រូវបន្តផ្សព្វផ្សាយអំពីសារៈសំខាន់នៃព្រៃឈើដល់ប្រជាពលរដ្ឋនៅតាមជនបទ។ ព្រៃឈើគឺជាខែលដ៏រឹងមាំសម្រាប់ការពារភូមិឋានពីការបំផ្លិចបំផ្លាញនៃទឹកជំនន់។ ការការពារព្រៃឈើនៅថ្ងៃនេះនឹងផ្តល់ផលប្រយោជន៍យ៉ាងមហាសាលនៅថ្ងៃអនាគត។ យើងត្រូវតែរួមគ្នាថែរក្សាធនធានធម្មជាតិឱ្យបានល្អបំផុតដើម្បីភាពរុងរឿងនៃជាតិ។ ព្រៃឈើផ្តល់នូវសុភមង្គល និងសេចក្តីសុខសាន្តដល់មនុស្សគ្រប់រូបដែលបានរស់ក្បែរ។ យើងត្រូវមានស្មារតីខ្ពស់ក្នុងការចូលរួមការពារព្រៃឈើដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃ។ សរុបមកវិញ ការយល់ដឹងពីតួនាទីរបស់ព្រៃឈើ គឺជាគន្លឹះសំខាន់ក្នុងការបង្ការទឹកជំនន់។ ព្រៃឈើមិនត្រឹមតែជាជម្រកសត្វព្រៃប៉ុណ្ណោះទេប៉ុន្តែគឺជាខែលការពារជីវិតមនុស្សជាតិ។ព្រៃឈើមិនត្រឹមតែជាជម្រកសត្វព្រៃប៉ុណ្ណោះទេប៉ុន្តែគឺជាខែលការពារជីវិតមនុស្សជាតិ។ ការការពារព្រៃឈើ គឺជាកិច្ចការដែលត្រូវធ្វើជាប្រចាំ និងមានការចូលរួមពីគ្រប់គ្នា។ យើងត្រូវរួមគ្នាថែរក្សាមរតកធម្មជាតិដ៏មានតម្លៃនេះឱ្យនៅគង់វង្សជារៀងរហូតតទៅ។ ការមានព្រៃឈើច្រើនមានន័យថាការរស់នៅរបស់យើងនឹងមានសុវត្ថិភាព និងមានស្ថិរភាព។ សូមឱ្យយើងទាំងអស់គ្នាមានស្មារតីស្រឡាញ់និងការពារព្រៃឈើចាប់ពីពេលនេះតទៅ។សូមឱ្យយើងទាំងអស់គ្នាមានស្មារតីស្រឡាញ់និងការពារព្រៃឈើចាប់ពីពេលនេះតទៅ។ អនាគតនៃបរិស្ថាន និងពិភពលោកគឺស្ថិតនៅក្នុងដៃរបស់យើងគ្រប់គ្នានាពេលបច្ចុប្បន្ន។ ការរួមគ្នាការពារព្រៃឈើ គឺជាការកសាងសង្គមមួយដែលមានសុខសន្តិភាព និងភាពបៃតង។